កង្វះអាហារូបត្ថម្ភនៅតាមសហគមន៍ជនបទក្នុងប្រទេសកម្ពុជានៅតែជាបញ្ហាប្រឈមដ៏ធំមួយ ដែលទាមទារការយកចិត្តទុកដាក់ខ្ពស់។ បញ្ហានេះមិនត្រឹមតែប៉ះពាល់ដល់សុខភាពបុគ្គលប៉ុណ្ណោះទេ ថែមទាំងរារាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិទាំងមូលផងដែរ។ ដើម្បីស្វែងយល់ស៊ីជម្រៅអំពីបញ្ហានេះ យើងនឹងពិនិត្យលើទម្រង់នៃកង្វះអាហារូបត្ថម្ភ មូលហេតុចម្បង ផលប៉ះពាល់ និងកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយ។ នៅតាមតំបន់ជនបទកម្ពុជា ទម្រង់នៃកង្វះអាហារូបត្ថម្ភដែលត្រូវបានគេរកឃើញជាទូទៅរួមមាន កង្វះអាហារូបត្ថម្ភរ៉ាំរ៉ៃ កង្វះអាហារូបត្ថម្ភស្រួចស្រាវ ទម្ងន់មិនគ្រប់ និងកង្វះសារធាតុចិញ្ចឹមមីក្រូ។ កង្វះអាហារូបត្ថម្ភរ៉ាំរ៉ៃ នេះគឺជាការលូតលាស់មិនគ្រប់កម្ពស់តាមអាយុ ដែលបង្ហាញពីបញ្ហាកង្វះអាហារូបត្ថម្ភរយៈពេលវែង។ កុមារដែលរងផលប៉ះពាល់មានការលូតលាស់យឺតជាងធម្មតា និងអាចមានបញ្ហានៃការអភិវឌ្ឍខួរក្បាល ប៉ះពាល់ដល់ការសិក្សា និងអនាគតរបស់ពួកគេ។ កង្វះអាហារូបត្ថម្ភស្រួចស្រាវ ជាការស្គមស្គាំងខ្លាំង ឬទម្ងន់ទាបជាងកម្ពស់ ដែលបណ្តាលមកពីកង្វះអាហារូបត្ថម្ភស្រួចស្រាវ។ ករណីធ្ងន់ធ្ងរអាចគំរាមកំហែងដល់អាយុជីវិត ជាពិសេសចំពោះកុមារតូចៗ។ ទម្ងន់មិនគ្រប់ នេះជាទម្ងន់ទាបជាងធម្មតាសម្រាប់អាយុ ដែលរួមបញ្ចូលទាំងកុមារស្គមស្គាំង និងកុមារលូតលាស់មិនគ្រប់កម្ពស់។ វាជាសូចនាកររួមនៃកង្វះអាហារូបត្ថម្ភទាំងស្រួចស្រាវ និងរ៉ាំរ៉ៃ។ កង្វះសារធាតុចិញ្ចឹមមីក្រូ ជាការខ្វះវីតាមីន និងជាតិរ៉ែសំខាន់ៗ។ ឧទាហរណ៍ កង្វះជាតិដែក បង្កឱ្យស្លេកស្លាំង ធ្វើឱ្យកម្លាំងចុះខ្សោយ និងប៉ះពាល់ដល់ការលូតលាស់បញ្ញា។ កង្វះវីតាមីនអា ប៉ះពាល់ដល់ភ្នែក អាចបណ្តាលឱ្យងងឹតភ្នែក និងប្រព័ន្ធភាពស៊ាំ ដែលធ្វើឱ្យងាយឆ្លងជំងឺ។ កង្វះជាតិអ៊ីយ៉ូត ប៉ះពាល់ដល់ការអភិវឌ្ឍខួរក្បាល ជាពិសេសចំពោះកុមារ និងស្ត្រីមានផ្ទៃពោះ។ បញ្ហាកង្វះអាហារូបត្ថម្ភនៅតាមទីជនបទកម្ពុជា កើតចេញពីកត្តាយ៉ាងច្រើនរួមមាន ភាពក្រីក្រ និងការខ្វះខាតចំណូល កង្វះចំណេះដឹងផ្នែកអាហារូបត្ថម្ភ កង្វះទឹកស្អាត និងអនាម័យបរិស្ថាន។ រួមជាមួយនិង ការទទួលបានសេវាសុខភាពមានកម្រិត ការប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិ អសន្តិសុខស្បៀង ជាដើម។ គ្រួសារដែលមានចំណូលទាបមិនអាចទិញអាហារគ្រប់គ្រាន់ និងមានជីវជាតិបានឡើយ ជាពិសេសអាហារដែលមានប្រូតេអ៊ីន និងវីតាមីនខ្ពស់។ នេះធ្វើឱ្យពួកគេពឹងផ្អែកលើអាហារដែលមានតម្លៃថោក និងមិនសូវមានជីវជាតិ។ អ្នកភូមិមួយចំនួនមិនបានយល់ដឹងគ្រប់គ្រាន់អំពីរបបអាហារដែលមានតុល្យភាព ការរៀបចំអាហារប្រកបដោយអនាម័យ និងសារៈសំខាន់នៃការបំបៅដោះកូន។ ទម្លាប់ផ្តល់អាហារបំពេញឱ្យទារកឆាប់ពេក ឬមិនត្រឹមត្រូវក៏ជាបញ្ហាដែរ។ ការខ្វះទឹកស្អាតសម្រាប់ប្រើប្រាស់ និងបង្គន់អនាម័យមិនគ្រប់គ្រាន់ ឬមិនប្រើប្រាស់ត្រឹមត្រូវអាចបណ្តាលឱ្យមានជំងឺឆ្លងញឹកញាប់ ជាពិសេសចំពោះកុមារ។ ជំងឺរាគរូសញឹកញាប់ធ្វើឱ្យរាងកាយបាត់បង់សារធាតុចិញ្ចឹមយ៉ាងឆាប់រហ័ស។ ការពិបាកក្នុងការធ្វើដំណើរទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យ ជាពិសេសនៅតំបន់ដាច់ស្រយាល ធ្វើឱ្យការថែទាំសុខភាព ការចាក់វ៉ាក់សាំង និងការអប់រំអាហារូបត្ថម្ភមានភាពរអាក់រអួល។ ទឹកជំនន់ គ្រោះរាំងស្ងួត ប៉ះពាល់ដល់ផលិតកម្មដំណាំស្បៀង បណ្តាលឱ្យកសិករខ្វះស្បៀងសម្រាប់ទទួលទាន និងសម្រាប់លក់ ដែលធ្វើឱ្យអសន្តិសុខស្បៀងកាន់តែធ្ងន់ធ្ងរ។ ទោះបីជាកម្ពុជាមានសក្តានុពលកសិកម្មក៏ដោយ ការចែកចាយស្បៀងអាហារមិនទាន់មានប្រសិទ្ធភាព និងភាពងាយស្រួលក្នុងការទទួលបានអាហារនៅតំបន់ដាច់ស្រយាលនៅមានកម្រិត។ កង្វះអាហារូបត្ថម្ភបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់គ្រប់វ័យ និងដល់ការអភិវឌ្ឍប្រទេសជាតិផងដែរ។ ចំពោះកុមារ រួមមាន បញ្ហាកំណើន និងការអភិវឌ្ឍន៍ ភាពងាយរងគ្រោះនឹងជំងឺ និងផលប៉ះពាល់រយៈពេលវែង។ កុមារមានការលូតលាស់យឺតជាងធម្មតា មានបញ្ហាស្គមស្គាំង និងទម្ងន់មិនគ្រប់។ ការអភិវឌ្ឍខួរក្បាល និងប្រព័ន្ធប្រសាទក៏រងផលប៉ះពាល់ផងដែរ ដែលនាំឱ្យមានការថយចុះសមត្ថភាពរៀនសូត្រ បញ្ញាស្មារតីទាប និងពិបាកផ្តោតអារម្មណ៍។ ប្រព័ន្ធភាពស៊ាំចុះខ្សោយ ធ្វើឱ្យកុមារងាយនឹងឆ្លងជំងឺផ្សេងៗដូចជា រាគ រលាកសួត និងគ្រុនក្តៅ ហើយងាយនឹងមានអាការៈធ្ងន់ធ្ងររហូតដល់ស្លាប់។ កង្វះអាហារូបត្ថម្ភក្នុងវ័យកុមារអាចបណ្តាលឱ្យមានបញ្ហាសុខភាពរ៉ាំរ៉ៃនៅពេលពេញវ័យ ប៉ះពាល់ដល់ផលិតភាពការងារ និងគុណភាពជីវិត។ ចំពោះមនុស្សពេញវ័យ រូមមាន ការថយចុះផលិតភាពការងារ បញ្ហាសុខភាពរ៉ាំរ៉ៃ និងគុណភាពជីវិតទាប។ មនុស្សពេញវ័យដែលមានកង្វះអាហារូបត្ថម្ភ ពិសេសកង្វះជាតិដែក ជួបប្រទះនឹងការអស់កម្លាំង មិនសូវមានកម្លាំងកាយចិត្តក្នុងការបំពេញការងារ ដែលប៉ះពាល់ដល់ទិន្នផលកសិកម្ម សកម្មភាពសេដ្ឋកិច្ចដទៃទៀត និងសមត្ថភាពរកចំណូល។ អាចបណ្តាលឱ្យមានបញ្ហាសុខភាពដូចជា ភាពស្លេកស្លាំង ភាពស៊ាំចុះខ្សោយ ជំងឺបេះដូង ជំងឺទឹកនោមផ្អែម និងភាពងាយរងគ្រោះនឹងជំងឺឆ្លង។ សមត្ថភាពក្នុងការចូលរួមក្នុងសកម្មភាពសង្គម ការរស់នៅប្រចាំថ្ងៃ និងការថែទាំគ្រួសារត្រូវបានកាត់បន្ថយ។ ចំពោះប្រទេសជាតិ រួមមាន ផលប៉ះពាល់សេដ្ឋកិច្ច ការអភិវឌ្ឍធនធានមនុស្ស និងវដ្តនៃភាពក្រីក្រ។ កង្វះអាហារូបត្ថម្ភបណ្តាលឱ្យបាត់បង់ផលិតភាពកម្លាំងពលកម្ម ដែលប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចជាតិ។ ការចំណាយទៅលើសេវាសុខភាពដើម្បីព្យាបាលជំងឺដែលបណ្តាលមកពីកង្វះអាហារូបត្ថម្ភក៏កើនឡើងផងដែរ ដែលជាបន្ទុកដល់ថវិកាជាតិ។ ការលូតលាស់មិនគ្រប់កម្ពស់ និងបញ្ហាការរៀនសូត្ររបស់កុមារនឹងជះឥទ្ធិពលអវិជ្ជមានដល់គុណភាពធនធានមនុស្សរបស់ប្រទេសក្នុងរយៈពេលវែង។ ប្រទេសជាតិនឹងខ្វះធនធានមនុស្សដែលមានសុខភាពល្អ មានចំណេះដឹងគ្រប់គ្រាន់ និងមានជំនាញដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍ។ កង្វះអាហារូបត្ថម្ភ និងភាពក្រីក្រមានទំនាក់ទំនងគ្នាទៅវិញទៅមក ហើយបង្កើតបានជាវដ្តអាក្រក់មួយ ដែលធ្វើឱ្យការកាត់បន្ថយភាពក្រីក្រកាន់តែពិបាក និងអូសបន្លាយ។ រាជរដ្ឋាភិបាលកម្ពុជា រួមជាមួយដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងសហគមន៍ បាននិងកំពុងអនុវត្តកិច្ចខិតខំប្រឹងប្រែងជាច្រើនដើម្បីដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភនេះផងដែរ។ រដ្ឋាភិបាលបានបង្កើត យុទ្ធសាស្ត្រជាតិស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ដើម្បីរួមចំណែកដោះស្រាយបញ្ហានេះតាមរយៈការកែលម្អប្រព័ន្ធស្បៀងអាហារ សុខភាព និងអនាម័យ។ ក្របខ័ណ្ឌគោលនយោបាយទាំងនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការដាក់ចេញនូវទិសដៅរួម។ ក្រសួងសុខាភិបាល និងអង្គការដៃគូបានអនុវត្តកម្មវិធីអប់រំសុខភាព និងអាហារូបត្ថម្ភដល់មាតា បិតា និងសហគមន៍ អំពីរបបអាហារត្រឹមត្រូវ ការបំបៅដោះកូនផ្តាច់មុខ និងការផ្តល់អាហារបំពេញឱ្យទារកប្រកបដោយសុវត្ថិភាព និងជីវជាតិគ្រប់គ្រាន់។ មានការចែកចាយវីតាមីនអា ថ្នាំគ្រាប់ជាតិដែក និងថ្នាំទម្លាក់ព្រូនដល់កុមារ និងស្ត្រីមានផ្ទៃពោះជាទៀងទាត់ ដើម្បីទប់ស្កាត់ និងព្យាបាលកង្វះសារធាតុចិញ្ចឹមមីក្រូ។ ជំរុញផលិតកម្មកសិកម្មប្រកបដោយនិរន្តរភាព លើកកម្ពស់បច្ចេកទេសដាំដុះ និងការចិញ្ចឹមសត្វ ដើម្បីធានាបាននូវការផ្គត់ផ្គង់ស្បៀងគ្រប់គ្រាន់នៅតាមមូលដ្ឋាន និងកាត់បន្ថយការពឹងផ្អែកលើការនាំចូល។ ពង្រីកការផ្គត់ផ្គង់ទឹកស្អាត និងលើកកម្ពស់ការប្រើប្រាស់បង្គន់អនាម័យនៅតាមជនបទ ដើម្បីកាត់បន្ថយជំងឺឆ្លងដែលជាមូលហេតុចម្បងមួយនៃកង្វះអាហារូបត្ថម្ភ។ ពង្រឹងសមត្ថភាពមណ្ឌលសុខភាពក្នុងការផ្តល់សេវាថែទាំសុខភាពបឋម ការពិនិត្យសុខភាពមាតា និងទារក ការពិគ្រោះយោបល់អាហារូបត្ថម្ភ និងការគ្រប់គ្រងករណីកង្វះអាហារូបត្ថម្ភស្រួចស្រាវ។ រាជរដ្ឋាភិបាលបានដាក់ចេញកម្មវិធីជំនួយសង្គមនានា រួមទាំងកម្មវិធីផ្ទេរសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ដើម្បីជួយពួកគេក្នុងការទិញស្បៀងអាហារ និងបំពេញតម្រូវការចាំបាច់ផ្សេងទៀត។ ការដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភនៅជនបទកម្ពុជា ទាមទារនូវកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធ និងការបន្តអនុវត្តវិធានការប្រកបដោយប្រសិទ្ធភាព។